នៅពេលព្រលប់ ក្រោយពេលទំនេរពីការសិក្សា ឬការងារជួយឪពុកម្តាយ កុមារនៅតាមជនបទ ជាពិសេស តែងតែនាំគ្នាប្រមូលផ្តុំលេងល្បែងកម្សាន្តនានា ដើម្បីបន្ធូរអារម្មណ៍ និងបង្កើនភាពសប្បាយរីករាយ ។ ល្បែងទាំងនោះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងស្មារតីសាមគ្គី និងសុខភាពរាងកាយទៀតផង ។ ល្បែងកុមារដែលនិយមលេងនៅពេលព្រលប់មានជាច្រើនដូចជា លាក់កន្សែង បោះអង្គញ់ លោតអន្ទាក់ លេងវាយក្អម លេងបិទពួន ដណ្តើមស្លឹកឈើ ។ លាក់កន្សែង គឺសំដៅទៅលើល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលក្មេងៗនិយមលេងកម្សាន្ត ។ របៀបលេង ល្បែងនេះត្រូវការអ្នកលេងយ៉ាងតិចពី ៥ នាក់ឡើងទៅ ។ អង្គុយជារង្វង់ អ្នកលេងទាំងអស់អង្គុយផ្អឹបគូទនឹងដី ឬកន្ធែកជើង ជារង្វង់ ដោយបែរមុខទៅក្នុងរង្វង់ ។ អ្នកលាក់កន្សែងក្នុងចំណោមអ្នកលេងទាំងអស់ មានម្នាក់ជាអ្នកកាន់ កន្សែង ហើយដើរជុំវិញខាងក្រៅរង្វង់ ។ អ្នកលាក់កន្សែងត្រូវលួចដាក់កន្សែងនៅពីក្រោយខ្នងអ្នកលេងណាម្នាក់ ដោយមិនឲ្យអ្នកនោះដឹងខ្លួនឡើយ ។ នៅពេលដែលអ្នកលាក់កន្សែងដាក់កន្សែងរួចហើយ ត្រូវរត់មួយជុំរង្វង់ ។ ប្រសិនបើអ្នកលេងដែលត្រូវគេដាក់កន្សែង ដឹងខ្លួនទាន់ គេត្រូវរើសកន្សែងនោះរត់ដេញចាប់អ្នកលាក់កន្សែង ។ បើចាប់បានអ្នកលេងដែលត្រូវគេដាក់កន្សែង រត់ដេញចាប់អ្នកលាក់កន្សែងបាន នោះអ្នកលាក់កន្សែងត្រូវបន្តធ្វើជាអ្នកលាក់កន្សែងទៀត ។ ប្រសិនបើអ្នកលេងនោះរត់ដេញចាប់មិនបាន ហើយអ្នកលាក់កន្សែងអាចរត់មកអង្គុយកន្លែងអ្នកលេងនោះវិញបាន អ្នកលេងដែលត្រូវគេដាក់កន្សែង ត្រូវប្ដូរវេនមកធ្វើជាអ្នកលាក់កន្សែងម្ដង ។ ប្រសិនបើអ្នកលេងដែលត្រូវគេដាក់កន្សែង មិនដឹងខ្លួន ហើយអ្នកលាក់កន្សែងរត់បានមួយជុំត្រឡប់មកដល់កន្លែងដើមវិញ ។ គេអាចយកកន្សែងនោះវាយទៅលើខ្នងអ្នកលេងដែលមិនដឹងខ្លួន រហូតដល់អ្នកនោះដឹងខ្លួន ហើយត្រូវប្ដូរមកធ្វើជាអ្នកលាក់កន្សែងវិញ ។ ឯល្បែងបោះអង្គញ់គឺជាល្បែងប្រជាប្រិយខ្មែរដ៏ពេញនិយមមួយ ដែលជាទូទៅគេនិយមលេងនៅរដូវប្រាំង ជាពិសេសបន្ទាប់ពីប្រមូលផលស្រូវរួច ។ ល្បែងនេះអាចលេងបានទាំងក្មេង ទាំងមនុស្សធំ ហើយវាមានលក្ខណៈសាមញ្ញតែសប្បាយរីករាយ ។ ឧបករណ៍សម្រាប់លេងអង្គញ់ មានគ្រាប់ឈើមួយប្រភេទដែលមានរាងមូលសំប៉ែត និងរឹង ។ គេប្រើអង្គញ់ធ្វើជាគ្រាប់សម្រាប់បោះ និងគ្រាប់សម្រាប់តម្រៀបទុកបោះ ។ ទីលាន ជាទីធ្លារាបស្មើណាមួយដែលអាចលេងបាន។ ល្បែងបោះអង្គញ់ត្រូវបានបែងចែកជាពីរក្រុមគឺ ក្រុមបោះ ក្រុមអង្គញ់ ។ ក្រុមបោះ គឺជាក្រុមដែលត្រូវបោះអង្គញ់ទៅលើគ្រាប់អង្គញ់របស់ក្រុមម្ខាងទៀត ។ ក្រុមអង្គញ់ គឺជាក្រុមដែលត្រូវតម្រៀបអង្គញ់របស់ខ្លួនទុកឲ្យក្រុមម្ខាងបោះ ។ តម្រៀបអង្គញ់ ក្រុមអង្គញ់ត្រូវយកគ្រាប់អង្គញ់របស់ខ្លួនមកតម្រៀបជាជួរ ជាទូទៅពី ៣ ទៅ ៥ គ្រាប់ ដោយទុកគម្លាតបន្តិចៗពីគ្នា ។ គេអាចតម្រៀបជាជួរត្រង់ ឬជួរកោងក៏បាន អាស្រ័យលើការព្រមព្រៀងគ្នា ។ គូសគំនូស គេគូសគំនូសមួយបន្ទាត់សម្រាប់ក្រុមបោះឈរនៅពីក្រោយ ហើយគូសបន្ទាត់មួយទៀតនៅពីមុខគ្រាប់អង្គញ់ដែលបានតម្រៀបទុក ។ ចំពោះ ចម្ងាយរវាងបន្ទាត់ទាំងពីរអាស្រ័យលើការព្រមព្រៀងគ្នា ។ ក្រុមបោះចាប់ផ្ដើមបោះអង្គញ់របស់ខ្លួនម្ដងម្នាក់ទៅលើគ្រាប់អង្គញ់របស់ក្រុមអង្គញ់ដែលបានតម្រៀបទុក ។ របៀបបោះ អ្នកលេងអាចឈរនៅពីក្រោយគំនូស ហើយគ្រវែងអង្គញ់ទៅមុខ។ អ្នកលេងត្រូវអង្គុយចុះ ហើយប្រើម្រាមដៃច្បូតអង្គញ់ទៅមុខ ។ ឯការរាប់ពិន្ទុវិញ ប្រសិនបើអ្នកបោះ បោះត្រូវគ្រាប់អង្គញ់របស់ក្រុមម្ខាងទៀត ហើយធ្វើឱ្យអង្គញ់នោះខ្ទាតចេញពីជួរដែលបានតម្រៀបទុក នោះគេបានពិន្ទុ ។ ចំណែកចំនួនពិន្ទុអាស្រ័យលើចំនួនគ្រាប់អង្គញ់ដែលបោះត្រូវ ។ ពេលខ្លះ គេអាចមានច្បាប់បន្ថែមដូចជា បោះយកគោ ដែលមានន័យថា បើបោះត្រូវអង្គញ់មួយគ្រាប់ គេអាចបោះបានម្ដងទៀត ។ នៅពេលដែលក្រុមបោះមិនអាចបោះត្រូវអង្គញ់របស់ក្រុមម្ខាងទៀត ឬអស់វេនបោះ នោះក្រុមទាំងពីរត្រូវប្ដូរវេនគ្នា ។ ក្រុមអង្គញ់ដែលត្រូវគេបោះ នឹងក្លាយជាក្រុមបោះវិញ ហើយក្រុមបោះមុននឹងក្លាយជាក្រុមអង្គញ់ ។ ក្រុមណាដែលរកបានពិន្ទុច្រើនជាង គឺជាក្រុមឈ្នះ ។ ឯល្បែងលោតអន្ទាក់ល្បែងនេះលេងដោយកុមារពីរនាក់ធ្វើជាអន្ទាក់ ដោយម្នាក់អង្គុយយកបាតជើងទល់គ្នា និងម្នាក់ទៀតអង្គុយលាជើងត្រួតពីលើជើងអ្នកទីមួយ ។ កុមារផ្សេងទៀតត្រូវលោតឆ្លងកាត់ជើងនោះ ក្រោយមក អ្នកទាំងពីរនឹងបង្កើនកម្ពស់អន្ទាក់ដោយយកដៃដាក់ពីលើជើង ។ កីឡាករត្រូវតែលោតដោយមិនប៉ះអន្ទាក់នោះឡើយ ។ អ្នកណាដែលលោតប៉ះអន្ទាក់ ត្រូវចេញទៅធ្វើជាអន្ទាក់ជំនួសវិញ ។ រីឯការលេងវាយក្អមគេចងក្អមមួយព្យួរពីលើដើមឈើ ឬបង្គោលមួយ ។ កុមារម្នាក់ត្រូវបានបិទភ្នែក ហើយប្រគល់ដំបងមួយឱ្យកាន់អ្នកលេងនោះត្រូវវិលពីរបីជុំ រួចដើរទៅវាយក្អមឱ្យបែក ដោយមានការណែនាំពីមិត្តភក្តិ ។ អ្នកដែលវាយក្អមបែក គឺជាអ្នកឈ្នះ។ ល្បែងនេះត្រូវការការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យវាយចំគ្នា ។ ចំពោះ ល្បែងលេងបិទពួន កុមារម្នាក់ត្រូវបានបិទភ្នែក ហើយរាប់លេខពី ១ ដល់ ២០ ឬច្រើនជាងនេះ ខណៈពេលដែលមិត្តភក្តិផ្សេងទៀតលាក់ខ្លួន ។ ពេលរាប់ចប់ អ្នកបិទភ្នែកត្រូវចាប់ផ្តើមរកមិត្តភក្តិដែលលាក់ខ្លួន ។ អ្នកណាដែលត្រូវរកឃើញមុន ត្រូវចេញមកធ្វើជាអ្នកបិទពួនបន្ត ។ ដណ្តើមស្លឹកឈើ ក៏ជាល្បែងមួយដែលពេញនិយមដែរគេកំណត់កន្លែងមួយជាផ្ទះ ។ កុមារម្នាក់ធ្វើជាអ្នកយកស្លឹកឈើ ឬវត្ថុតូចមួយលាក់ទុក អ្នកលេងផ្សេងទៀតត្រូវដេញរកអ្នកលាក់ ហើយដណ្តើមយកស្លឹកឈើនោះ ។ អ្នកណាដណ្តើមបាន ត្រូវរត់ចូលផ្ទះ បើត្រូវគេចាប់បាន គេត្រូវប្តូរវេនគ្នា ។ មូលហេតុដែលកុមារនិយមលេងល្បែងទាំងនេះនៅពេលព្រលប់គឺសម្រាប់លំហែអារម្មណ៍ក្រោយពីការងារ ឬការសិក្សាពេញមួយថ្ងៃ ល្បែងកម្សាន្តជួយឱ្យកុមារបន្ធូរអារម្មណ៍តានតឹង និងបង្កើតភាពសប្បាយរីករាយ ។ ល្បែងទាំងនេះទាមទារឱ្យមានការសហការ និងទំនាក់ទំនងគ្នារវាងកុមារ ដែលជួយពង្រឹងស្មារតីសាមគ្គី និងមិត្តភាព ។ ល្បែងភាគច្រើនទាមទារឱ្យមានការរត់ លោត និងធ្វើចលនា ដែលជួយឱ្យរាងកាយមានសុខភាពល្អ និងរឹងមាំ ។ ល្បែងទាំងនេះភាគច្រើនប្រើប្រាស់សម្ភារៈងាយៗ រកបាននៅតាមភូមិស្រុក ឬមិនត្រូវការសម្ភារៈអ្វីទាល់តែសោះ ។ នៅពេលព្រលប់ អាកាសធាតុត្រជាក់ល្មម មិនក្តៅដូចពេលថ្ងៃ ដែលធ្វើឱ្យការលេងកាន់តែមានផាសុកភាព ។ ក្នុងចំណោមល្បែងដែលបានរៀបរាប់ខាងលើ ល្បែងលាក់កន្សែង និង ល្បែងបោះអង្គញ់ ត្រូវបានគេមើលឃើញថាមានប្រជាប្រិយភាពជាងគេបំផុតនៅតាមជនបទ ។ លាក់កន្សែង ដោយសារតែភាពងាយស្រួលលេង មិនត្រូវការសម្ភារៈច្រើន ហើយមានភាពរំភើបនៅពេលរត់ដេញគ្នា ។ ល្បែងនេះមានលក្ខណៈប្រកួតប្រជែង និងតម្រូវឱ្យមានជំនាញ ធ្វើឱ្យកុមារចូលចិត្តលេងដើម្បីបង្ហាញសមត្ថភាព ។ វាជាល្បែងបុរាណមួយដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយនៅតែបន្តលេងរហូតដល់បច្ចុប្បន្ន ។